ភាសាខ្មែរគឺជាអត្តសញ្ញាណជាតិ និងជាបេះដូងនៃវប្បធម៌ខ្មែរ។ ការអភិរក្សភាសាជាតិមិនមែនជាបន្ទុករបស់ស្ថាប័ន ឬអ្នកជំនាញតែប៉ុណ្ណោះទេ ។ តែជាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន។ ក្នុងវិស័យអប់រំ សិស្សនិស្សិតមានតួនាទីសំខាន់ និងត្រូវបំពេញភារកិច្ចជាច្រើនដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកតម្លៃភាសាខ្មែរ។ ជាបឋម សិស្សនិស្សិតត្រូវប្រើប្រាស់ ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងទូលំទូលាយ ដែលនេះជាចំណុចគន្លឹះដំបូងបំផុតក្នុងការអភិរក្ស។ ។ ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ ពាក្យពេចន៍ និងវណ្ណយុត្តិ ទាំងការនិយាយ និងការសរសេរ គឺជារឿងចាំបាច់។ យើងគួរតែអនុវត្ត គ្រប់កាលៈទេសៈ មិនថាពេលសិក្សា ទំនាក់ទំនងសង្គម ឬការកម្សាន្តឡើយ។ ការប្រើប្រាស់ភាសាខ្មែរក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា ការទំនាក់ទំនងសង្គម និងការបង្កើតខ្លឹមសារនានា គឺជាការបង្ហាញពី មោទកភាព និងការចូលរួមចំណែកយ៉ាងសំខាន់។ ទន្ទឹមនឹងនេះ សិស្សនិស្សិតក៏គួរ ចៀសវាងការប្រើប្រាស់ភាសាបរទេសផ្តេសផ្តាសផងដែរ។ ពិតណាស់ ការរៀនភាសាបរទេសគឺជារឿងល្អ និងចាំបាច់ក្នុងបរិបទសាកលភាវូបនីយកម្ម។ ប៉ុន្តែការប្រើប្រាស់ពាក្យបរទេសលាយឡំគ្នាច្រើនពេក ឬជំនួសពាក្យខ្មែរដែលមានស្រាប់ អាចធ្វើឱ្យភាសាជាតិបាត់បង់ភាពបរិសុទ្ធ និងបន្ដិចម្ដងៗអាចធ្វើឲ្យពាក្យខ្មែរត្រូវបាត់បង់ផងដែរ។ ការស្វែងយល់ពីឫសគល់ពាក្យខ្មែរ និងភាពសម្បូរបែបនៃវាក្យសព្ទ ក៏ជាផ្នែកមួយនៃការប្រើប្រាស់ប្រកបដោយមោទកភាព។ សិស្សនិស្សិតមិនត្រឹមតែត្រូវប្រើប្រាស់ភាសាខ្មែរប៉ុណ្ណោះទេ តែត្រូវ សិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីភាសាខ្មែរទៀតផង។ នេះមានន័យថា មិនមែនត្រឹមតែរៀនដើម្បីប្រឡងជាប់ប៉ុណ្ណោះទេ តែត្រូវមានចិត្តស្រឡាញ់ និងចង់ស្វែងយល់ពីឫសគល់ ពាក្យគន្លឹះ អក្សរសាស្ត្រ និងទម្រង់ប្លែកៗនៃភាសាខ្មែរ។ ការសិក្សាពីប្រវត្តិភាសា សំនួនវោហារ កំណាព្យកាព្យឃ្លោង និងអក្សរសិល្ប៍នានា គឺជាការយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃភាសាជាតិ។ ការយល់ដឹងកាន់តែស៊ីជម្រៅនេះ នឹងជួយឲ្យយើងចេះប្រើប្រាស់ភាសាកាន់តែត្រឹមត្រូវ និងទូលំទូលាយ។ ក្រៅពីនេះ សិស្សនិស្សិតក៏គួរ ចូលរួមសកម្មភាពទាក់ទងនឹងភាសាខ្មែរផងដែរ។ និស្សិតអាចចូលរួមក្នុងក្លឹបសិក្សាភាសាខ្មែរ ក្លឹបអ្នកនិពន្ធ ក្លឹបនិយាយជាសាធារណៈ ឬព្រឹត្តិការណ៍នានាដែលផ្សព្វផ្សាយពីភាសា និងអក្សរសាស្ត្រខ្មែរ។ ការចូលរួមនេះអាចជាការរៀបចំកម្មវិធី ការធ្វើបទបង្ហាញ ឬការសម្តែងទាក់ទងនឹងភាសាខ្មែរ។ ការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងភាសាខ្មែរ ក៏ជាតួនាទីដ៏សំខាន់មួយទៀត។ សិស្សនិស្សិតអាចក្លាយជាអ្នកផ្សព្វផ្សាយភាសាខ្មែរតាមរយៈការបង្រៀនមិត្តភក្តិ ឬប្អូនៗដែលមានការលំបាកក្នុងការប្រើប្រាស់ភាសា។ ការបង្កើតខ្លឹមសារអប់រំជាភាសាខ្មែរនៅលើបណ្តាញសង្គម ដូចជាវីដេអូខ្លីៗអំពីពាក្យត្រឹមត្រូវ ការពន្យល់វេយ្យាករណ៍ ឬការរំលឹកពីអត្ថន័យពាក្យបុរាណ ក៏ជាការចូលរួមយ៉ាងសំខាន់ផងដែរ។ ហើយនិងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយភាសាខ្មែរ នឹងជួយឲ្យភាសារបស់យើងកាន់តែរីកសាយភាយដល់មហាជនជាច្រើន។ ជាពិសេសសិស្សនិស្សិតត្រូវមានភាព ក្លាហានក្នុងការកែតម្រូវ និងទទួលយកការកែតម្រូវ ។ នៅពេលឃើញការប្រើប្រាស់ភាសាខ្មែរខុសឆ្គង សិស្សនិស្សិតគួរមានភាពក្លាហានក្នុងការកែតម្រូវប្រកបដោយសុជីវធម៌ និងស្ថាបនា។ ក្នុងពេលជាមួយគ្នានេះ ត្រូវមានចិត្តទូលាយក្នុងការទទួលយកការកែតម្រូវពីអ្នកដទៃ ដើម្បីជាឱកាសក្នុងការរៀនសូត្រ និងកែលម្អ។ ហើយការធ្វើបែបនេះបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះភាសាជាតិ។ លើសពីនេះ សិស្សនិស្សិតក៏គួរ ជំរុញការបង្កើតស្នាដៃជាភាសាខ្មែរ ផងដែរ។ ការលើកទឹកចិត្ត និងគាំទ្រដល់ការនិពន្ធសៀវភៅ កំណាព្យ រឿងខ្លីៗ ឬអត្ថបទនានាជាភាសាខ្មែរ គឺជាការបន្ថែមធនធានចំណេះដឹង និងសិល្បៈក្នុងភាសាជាតិ។ បន្ថែមពីលើនេះទៀតការបង្កើតស្នាដៃទាំងនេះ មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបនៃភាសាខ្មែរប៉ុណ្ណោះទេ តែថែមទាំងជំរុញឱ្យមានការអាន និងការស្រឡាញ់ភាសាកាន់តែខ្លាំងក្លា។ ចុងក្រោយ សិស្សនិស្សិតក៏អាច ចូលរួមចំណែកក្នុងការអភិវឌ្ឍពាក្យថ្មីៗ (ប្រសិនបើចាំបាច់)។ ក្នុងបរិបទនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររីកចម្រើន ជួនកាលពាក្យបរទេសថ្មីៗត្រូវបាននាំចូល។ សិស្សនិស្សិត ជាពិសេសផ្នែកភាសា អាចចូលរួមពិភាក្សា និងផ្តល់យោបល់ក្នុងការបង្កើតពាក្យខ្មែរថ្មីៗដែលសមស្រប ដើម្បីកុំឱ្យភាសាខ្មែររងឥទ្ធិពលខ្លាំងពេកពីភាសាបរទេស។ ចំពោះការធ្វើបែបនេះបង្ហាញពីការគិតគូរវែងឆ្ងាយចំពោះការរីកចម្រើននៃភាសា។ សរុបមក ការអភិរក្សភាសាខ្មែរក្នុងវិស័យអប់រំ គឺជាកាតព្វកិច្ចរួមដែលទាមទារការចូលរួមយ៉ាងសកម្មពីសិស្សនិស្សិតគ្រប់រូប។ តាមរយៈការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ការសិក្សាស្វែងយល់ ការផ្សព្វផ្សាយ និងការការពារភាសាជាតិ សិស្សនិស្សិតអាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងធានាថាភាសាខ្មែរនៅតែរស់រវើក និងរីកចម្រើនតទៅមុខទៀត។